នៅក្នុងប្រទេសកម្ពុជា មានរឿងព្រេងច្រើនប្រភេទណាស់ ដោយរឿងទាំងនោះតែងបានបង្ហាញពី ប្រវត្តិសាស្រ្ដ ទីតាំងភូមិសាស្រ្ដ ហេតុការណ៍ ឬរឿងរ៉ាវផ្សេងៗ។ ចំពោះរឿងភ្នំបាយ៉ង់កោ ជារឿងព្រេងខ្មែរមួយដែលបាននិយាយពី ប្រវត្តិសាស្រ្ត ភូមិសាស្រ្ដ និងទីតាំងនៃភ្នំបាយ៉ង់កោ ព្រមទាំងប្រវត្តិនៃការដាក់ឈ្មោះភ្នំបាយ៉ង់កោទៀតផង។ រឿងភ្នំបាយ៉ង់កោ ស្ថិតក្នុងចលនាខេមរនិយម ដែលបានបង្ហាញពីទីកន្លែងដែលមានពិតប្រាកដក្នុងប្រទេសកម្ពុជា។ រឿងនេះ គេមិនស្គាល់អ្នកនិពន្ធនិងកាលបរិច្ឆេទនៃការនិពន្ធរឿងនេះច្បាស់លាស់ទេ រឿងនេះបានបន្តនិយាយតៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយរឿងនេះក៏ជាប្រភេទរឿងប្រជាប្រិយផងដែរ។ រឿងភ្នំបាយ៉ង់កោមានដំណាលថា កាលពីព្រេងនាយ មានស្តេចមួយអង្គព្រះនាមបាយ៉ង់ ទ្រង់មានមហេសីព្រះនាមសក់ក្រអូប ដែលមានរូបឆោមស្រស់ស្អាតណាស់។ ស្តេចសៀមពេលបានឮដំណឹងពី ព្រះនាងសក់ក្រអូបមានរូបឆោមស្រស់ស្អាតក៏បានបញ្ជូនឱ្យគេមកស៊ើបពីការពិត។ ស្ដេចសៀមមានបំណងមកចាប់យកព្រះនាងសក់ក្រអូបទៅនគររបស់ខ្លួន ដើម្បីជាកិត្តិយសប្រទេសខ្លួន។ គ្រាន់តែបានឮដំណឹងនេះ ព្រះបាទបាយ៉ង់កោ ក៏នាំមហេសីភៀសព្រះកាយចេញទៅតាមសំពៅ។ ពេលធ្វើដំណើរ ព្រះអង្គក៏បន់ស្រន់ទេវតាសូម ឱ្យសម្រេចសេចក្តីប្រាថ្នា ៣ ប្រការគឺ សូមឱ្យបានសុខក្នុងការធ្វើដំណើរ សូមកុំឱ្យពួកសៀមតាមទាន់ សូមឱ្យជួបប្រទះទីកន្លែងជាទីគាប់ចិត្ត។ បើបានសម្រេចបំណងនៃសេចក្តីប្រាថ្នាទាំង ៣ ប្រការនេះព្រះអង្គនឹងកោរព្រះកេសាថ្វាយដល់ទេវតាដែលបានជួយថែរក្សា។ ពេលព្រះអង្គធ្វើដំណើរទៅ ក៏មានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង ធ្វើឱ្យស្តេចទ្រង់ភ័យ ហើយក៏បន់ឲ្យបាត់ខ្យល់ព្យុះ ហើយទីនោះក៏មានឈ្មោះថា ភូមិបាក់កូត។ គ្រានោះខ្យល់ក៏បាត់មួយរំពេច ហើយស្តេចទ្រង់ចតសំពៅនៅទីនោះ ឯកន្លែងនោះមានឈ្មោះថា ភូមិកន្លែងចត។ ហើយកន្លែងដែលបន់ស្រន់ពេលសោយអាហារ នោះ មានឈ្មោះថា ភូមិសែនបន់។ កន្លែងទាំងបីនេះ ស្ថិតនៅក្នុងឃុំ លាយបូរស្រុកត្រាំកក់ ខេត្តតាកែវ ។ ស្តេចក៏ធ្វើដំណើរទៅមុខទៀត ហើយសំពៅក៏ធ្លាយនៅទីនោះ ទើបទីនោះត្រូវបានគេដាក់ឈ្មោះថា ភូមិសំពៅធ្លាយ។ បន្ទាប់មកទៀត ក៏ដល់ទីកន្លែងមួយដែលមានស្បូវច្រើន ទ្រង់ក៏យកស្បូវទាំងនោះទៅជុកត្រង់កន្លែងដែលសំពៅធ្លាយ ហើយទីនោះគេហៅថា ភូមិព្រែកស្បូវ។ ដោយនៅពេលយប់ងងឹតមើលទិសមិនឃើញ ព្រះនាងក៏បានអុជទៀនថ្វាយដល់អារក្សទេវតា ដូច្នេះភូមិនោះមានឈ្មោះថា ភូមិអន្លង់ទៀន។ ចំណែកឯទ័ពសៀមដែលដេញតាមចាប់រហូតជិតមកដល់នោះក៏ត្រូវបក់បោកសំពៅសៀមខ្ទេចខ្ចីលិចលង់ងាប់អស់ពួកពលសេនានៅក្នុងមហាសាគរទៅ។ ហើយកន្លែងដែលសៀមលិចសំពៅនោះមានឈ្មោះថា ភូមិសែនលង់ តែសព្វថ្ងៃគេហៅថា ភូមិសន្លង់វិញ។ ស្ដេចទ្រង់បើកសំពៅទៅទិសនិរតី ទ្រង់ក៏ទតឃើញកោះនិងភ្នំជាច្រើន ហើយទ្រង់ឡើងលើកោះនោះ ប៉ុន្តែមិនគាប់ចិត្តសោះ គ្រាន់តែស្តេចយាងចេញពីទីនោះភ្លាមរន្ទះក៏បាញ់ធ្វើឲ្យក្រឡាប់សំពៅ ទីកន្លែងនោះក៏បានជាប់ឈ្មោះថា ភ្នំរន្ទះ។ បន្ទាប់ពីនោះមក ព្រះបាទបាយ៉ង់កោរក៏ស្វែងរកភូមិឋានដើម្បីសង់ព្រះរាជដំណាក់។ ឯព្រះនាងសក់ក្រអូបក៏រំលឹកពីបំណន់ ហើយព្រះរាជាក៏ទ្រង់ចាត់ឱ្យគេធ្វើពិធីកោរព្រះកេសថ្វាយអារក្សទឹក។ ទីខ្ពស់ដែលទ្រង់ធ្វើព្រះពន្លាក៏ជាប់ឈ្មោះថា ភ្នំបាយ៉ង់កោររហូតមក។ ក្រោយមកព្រះបាទបាយ៉ង់កោរ និងមហេសីក៏បានព្រះរាជបុត្រមួយអង្គ ហើយបានដាក់ព្រះនាមថាព្រះបាទដៃខ្លី។ ព្រះរាជបុត្រនេះមានលក្ខណៈសម្បត្តិគ្រប់លក្ខណ៍ ជាបុរសក្លាហាន និងមានរូបឆោមស្រស់សង្ហាឥតខ្ចោះ។ ពេលក្រោយមកទៀត ស្តេចសៀមក៏បានប្រើកលល្បិចរហូតចាប់បានព្រះនាងសក់ក្រអូបទៅ។ ពេលក្រោយមកទៀត ព្រះរាជបុត្រព្រះបាទដៃខ្លីក៏បាននាំទ័ពទៅរំដោះព្រះនាងមកវិញ។ ប៉ុន្តែបែរជាក្លាយជារឿងដែលមិនគួរឲ្យជឿ គឺព្រះរាជបុត្រនិងព្រះមាតាដែលមិនស្គាល់គ្នាបានចាប់ចិត្តស្រឡាញ់គ្នារហូតឈានដល់មានអំពើមិនគប្បី។ ក្រោយពីបាននាំយកព្រះនាងសក់ក្រអូបត្រឡប់មកវិញព្រះនាងបានក្រាបទូលថ្វាយរឿងរ៉ាវសព្វគ្រប់ដល់ព្រះរាជា ព្រះរាជាក៏មិនខឹងអ្វីឡើយព្រោះជារឿងមិនដឹងដូចគ្នា។ ដោយមានការសង្ស័យក្រែងលោព្រះរាជបុត្រមានទោសធ្ងន់ ទ្រង់ក៏បានប្រជុំពួកអ្នកប្រាជ្ញ និងព្រាហ្មណ៍បុរោហិតដើម្បីពិគ្រោះយោបល់។ ពួកព្រាហ្មណ៍បុរោហិតក៏បានក្រាបទូលឲ្យជីកស្រះ ១០០១ ហើយធ្វើបុណ្យឆ្លងដើម្បីឲ្យបាបកម្មក្លាយជាអហោសិកម្ម។ សរុបមក រឿងភ្នំបាយ៉ង់កោមិនត្រឹមតែជារឿងប្រជាប្រិយប៉ុណ្ណោះទេ តែវាក៏បានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ បង្ហាញពីភូមិស្រុកនាសម័យនោះ និងជំនឿ ទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។